ប្រទេសកម្ពុជាសម្បូរទៅដោយសម្បត្តិវប្បធម៌ ប្រពៃណី របាំនានា និងល្បែងប្រជាប្រិយ ដ៏ល្អផូផង់។ ក្នុងនោះដែរ ល្បែងវាយក្អមជាល្បែងប្រជាប្រិយមួយ ដែលបុរព្វបុរសខ្មែរបានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ និងមានការគោរពប្រតិបត្តិរហូតមកដល់សព្វថ្ងៃ ហើយទទួលបានការពេញនិយមចំពោះប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ជាពិសេសនៅពេលមានពិធីបុណ្យចូលឆ្នាំខ្មែរ យើងសង្កេតឃើញថាមានការរៀបចំទទួលទេវតាឆ្នាំថ្មី ដែលមានការរៀបចំផ្ទះសម្បែង ជួបជុំបងប្អូនសាច់ញាតិឆ្ងាយជិត។ ប្រជាជនកម្ពុជានិយមលេង ល្បែងប្រជាប្រិយខ្មែរ នៅពេលមានពិធីបុណ្យទានម្តងៗ ជាពិសេសនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។ អ្វីដែលពិសេសហើយខ្វះមិនបាននោះគឺមានការជួបជុំលេងល្បែងប្រជាប្រិយមានដូចជាការលាក់កន្សែង ទាញព័ត្រ និងចាប់កូនខ្លែងប្រលែងកូនអក។ បន្ថែមពីនេះ ល្បែងចោលឈូង ល្បែបោះអង្គញ់ ល្បែងបូមទឹកដាក់ដប ល្បែងស្តេចចង់ ឬអៀវគ្នា និងមានល្បែងជាច្រើនទៀតផងដែរ។ លើសពីនេះមានល្បែងវាយក្អម ដែលជាល្បែងដែលបងប្អូនខ្មែរយើងនៅតែនិយមលេងមកទល់បច្ចុប្បន្ន ពិសេសក្នុងឱកាសសង្ក្រាន្ត ឬ បុណ្យភូមិជាដើម។ ល្បែងវាយក្អម មិនត្រឹមជាល្បែងប្រជាប្រិយខ្មែរសម្រាប់កម្សាន្តទេ តែវាបានផ្សារភ្ជាប់នឹងអត្ថន័យនៃជំនឿទៀតផង។ ត្បិតល្បែងវាយក្អម ជាល្បែងប្រជាប្រិយមួយប្រភេទដែលគេតែងនិយមលេងក្នុងពិធីបុណ្យចូលឆ្នាំ ដើម្បីបង្កលក្ខណៈសប្បាយក៏ដោយ វាក៏បានបង្គប់នូវអត្ថន័យទៅលើជំនឿ ដែលគេជឿថា ល្បែងនេះ មានគោលបំណងដើម្បីដេញរឿងមិនល្អ រឿងហ្មងសៅ ទៅតាមអំបែងក្អមដែលវាយបែកផងដែរ។ ចំពោះការលេងល្បែងនេះ ត្រូវមានការរៀបចំទុកមុនឱ្យបានល្អ និងត្រូវរកបង្គោល២សងខាងឬមានច្រើនជាងនេះតាមការរៀបចំ ឬអាចជាដើមឈើ ឬសសរណាមួយ ដើម្បីចងខ្សែដែលមានប្រវែង និងទំហំសមរម្យក្នុងការទ្រទ្រង់នឹងទម្ងន់ក្អម។ នៅក្នុងក្អមគេមានដាក់ម្សៅក្រអូបតំណាងសេរីសួស្តី និងដាក់ជាលុយឬរង្វាន់ផ្សេងៗទៀតផងដែរ។ ហើយគេត្រូវត្រៀមដំបងមួយដែលមានប្រវែងសមល្មមទៅនិងកម្ពស់ក្អម។ បន្ថែមពីនេះ គេត្រូវការក្រមារុំភ្នែកអ្នកវាយក្អម ឱ្យជិតរួចធ្វើការបង្វិល ៣ ជុំ។ បន្ទាប់មកទៀតគេលែងឱ្យអ្នកវាយក្អមដើរទៅរកក្អមតាមការទទួលអារម្មណ៍ដឹងរបស់ពួកគេ។ ហើយប្រសិនបើអ្នកវាយក្អមវាយខុសគ្រប់កំណត់បីដងចាត់ទុកថាចាញ់ ដោយឡែកប្រសិនបើវាយបែកក្អមនោះចាត់ថាឈ្នះ។ ដូច្នេះហើយ ល្បែងវាយក្អមពិតជានាំមកនូវភាពសប្បាយរីករាយខ្លាំង មិនចំពោះតែអ្នកលេងប៉ុណ្ណោះទេ សូម្បីអ្នកមើលក៏រំភើបរីករាយជាមួយគ្នាដែរ ព្រោះទម្រាំតែវាយត្រូវក្អមគឺ តែងតែមានវាយខុសជាច្រើនដង។ សម្រាប់អ្នកដែលចង់លេងវាយក្អមបន្តអាចចូលមកបន្ទាប់បាន ហើយមានអ្នកចាំជួយចងក្រមានៅនឹងភ្នែកដូចអ្នកមុនដូចគ្នា។ ការធ្វើបែបនេះជាបន្តបន្ទាប់ មើលមកមានភាពរីករាយ ភាពសប្បាយក្អាក់ក្អាយ និងមានក្តីសុខ។ ការលេងល្បែងវាយក្អមមានអត្ថប្រយោជន៍ជាច្រើនចំពោះរាងកាយ ស្មារតី និងទំនាក់ទំនងក្នុងសង្គម។ ការលេងល្បែងមួយប្រភេទនេះក៏មានអត្ថប្រយោជន៍ច្រើនផងដែរ ព្រោះវាដូចជាការហាត់ប្រាណឲ្យមានចលនាប្រចាំ និងមានភាពរហ័សរហួន ជួយពង្រឹងសាច់ដុំបានល្អ និងបង្កើនសុខភាពឆ្អឹង។ ម្យ៉ាងវិញទៀតល្បែងវាយក្អមបានចូលរួមក្នុងការកាត់បន្ថយស្ត្រេស ព្រោះនៅពេលលេងមានភាពសើចសប្បាយរីករាយភ្លេចអស់ទុក្ខកង្វល់។ មួយវិញទៀត ល្បែងវាយក្អមក៏តម្រូវឲ្យមានការគិតរហ័ស ការប្រើយុទ្ធសាស្ត្រ និងការឆ្លើយតបទាន់ពេលវេលាផងដែរ។ ល្បែងនេះ អាចលេងជាក្រុម ដើម្បីជួយបង្កើនទំនាក់ទំនង និងការសហការជាមួយមនុស្សផ្សេងៗទៀតនៅក្នុងសង្គម។ ការលេងវាយក្អមមិនត្រូវការឧបករណ៍ច្រើន ឬកន្លែងធំទូលាយទេ ដូច្នេះវាជាល្បែងមួយសមស្របសម្រាប់មនុស្សគ្រប់គ្នា។ មនុស្សគ្រប់វ័យអាចចូលរួមលេងបាន និងមានការណែនាំត្រឹមត្រូវប្រសិនករណីមានអ្នកមិនយល់នៃការលេង។ ចំំណុចមួយទៀតគឺជួយឱ្យយើងមានការតាំងចិត្តស្តាប់សម្លេងមកពីខាងក្រៅនៅពេលមានអ្នកស្រែកប្រាប់។ ដូចនេះក្នុងនាមយើងជាប្រជាជនខ្មែរនិងកូនចៅជំនាន់ក្រោយគួរចូលរួមលេងល្បែងប្រជាប្រិយខ្មែរនិងចូររួមអភិរក្សទាំងអស់គ្នា។